ការរត់ហាត់ប្រាណនៅតាមសួនច្បារមាត់ទន្លេ គឺជាសកម្មភាពកីឡាដ៏មានប្រជាប្រិយភាពបំផុតមួយក្នុងរាជធានីភ្នំពេញ ដែលរួមបញ្ចូលគ្នានូវការហាត់ប្រាណ និងការគយគន់ទេសភាពដ៏ស្រស់ត្រកាលនៃទន្លេចតុមុខ។ គោលបំណងចម្បងនៃការរត់នៅមាត់ទន្លេគឺដើម្បីពង្រឹងសុខភាពរាងកាយឱ្យមានភាពមាំមួន និងមានភាពស៊ាំនឹងជំងឺផ្សេងៗ។ យើងរត់នៅទីនោះដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធដែលបក់មកពីផ្ទៃទន្លេ ដែលជួយឱ្យប្រព័ន្ធដកដង្ហើមដំណើរការបានល្អ។ គោលបំណងគឺដើម្បីកាត់បន្ថយភាពតានតឹង និងសម្ពាធពីការងារប្រចាំថ្ងៃតាមរយៈការទស្សនាទេសភាពដ៏ស្រស់ស្រាយ។ មនុស្សជាច្រើនរត់ក្នុងគោលដៅសម្រកទម្ងន់ និងដុតបំផ្លាញជាតិខ្លាញ់ដែលលើសនៅក្នុងរាងកាយឱ្យមានប្រសិទ្ធភាព។ ការរត់មានបំណងជម្រុញឱ្យមានការរស់នៅបែបសកម្ម និងការជៀសឆ្ងាយពីទម្លាប់អាក្រក់ដែលនាំឱ្យខូចសុខភាព។ ការរត់នេះ ក៏ដើម្បីជួបជុំមិត្តភក្តិ និងបង្កើតបណ្ដាញទំនាក់ទំនងជាមួយអ្នកដែលស្រឡាញ់ការហាត់ប្រាណដូចគ្នា។ ហើយយើងរត់ក៏ដើម្បីហ្វឹកហាត់ភាពធន់នៃសាច់ដុំជើង និងបង្កើនសមត្ថភាពបេះដូងឱ្យកាន់តែរឹងមាំខ្លាំងក្លា។ ការរត់ ក៏ជាការកសាងវិន័យផ្ទាល់ខ្លួនតាមរយៈការកំណត់ពេលវេលាហាត់ប្រាណឱ្យបានទៀងទាត់។ ការរត់នៅមាត់ទន្លេមានបំណងចង់ឱ្យយើងបានឃើញនូវសកម្មភាពរស់នៅដ៏រស់រវើករបស់ប្រជាជនក្នុងទីក្រុង។ យើងរត់ដើម្បីរៀបចំផ្លូវចិត្តឱ្យមានភាពស្រស់ថ្លា និងមានថាមពលពេញលេញសម្រាប់ចាប់ផ្ដើមថ្ងៃថ្មី។ វាក៏ជម្រុញឲ្យយើងទទួលបាននូវវីតាមីន D ពីពន្លឺព្រះអាទិត្យពេលព្រឹកព្រលឹម ដែលមានសារៈសំខាន់សម្រាប់ឆ្អឹង។ ឯមនុស្សឯទៀតរត់ក្នុងបំណងចង់ចូលរួមប្រកួតកីឡាម៉ារ៉ាតុង ឬកម្មវិធីរត់ប្រណាំងសប្បុរសធម៌ផ្សេងៗនាពេលអនាគត។ ការរត់ជួយឱ្យយើងមានស្មារតីផ្ដោតអារម្មណ៍បានល្អ និងជួយឱ្យខួរក្បាលដំណើរការបានរហ័សរហួនជាងមុន។ ការរត់ហាត់ប្រាណនៅតាមសួនច្បារមាត់ទន្លេ អាចធ្វើឲ្យយើងស្វែងរកសន្តិភាពផ្លូវចិត្តតាមរយៈការស្ដាប់តន្ត្រី និងការធ្វើចលនាក្នុងបរិយាកាសធម្មជាតិ។ យើងក៏រត់ដើម្បីធ្វើជាគំរូដ៏ល្អសម្រាប់សមាជិកគ្រួសារ និងក្មេងៗជំនាន់ក្រោយឱ្យចេះស្រឡាញ់សុខភាព។ បន្ថែមពីនេះការរត់អាចឲ្យយើងស្វែងយល់ពីភូមិសាស្ត្រ និងតំបន់ប្រវត្តិសាស្ត្រជុំវិញមាត់ទន្លេចតុមុខដោយការដើរ និងរត់។ ការរត់មានបំណងជម្រុញឱ្យរាងកាយបញ្ចេញជាតិពុលតាមរយៈញើស ដែលធ្វើឱ្យស្បែកមានសុខភាពល្អ។ យើងរត់ដើម្បីបង្កើតនូវអនុស្សាវរីយ៍ល្អៗជាមួយដៃគូហាត់ប្រាណក្នុងកំឡុងពេលថ្ងៃលិចដ៏ស្រស់ស្អាត។ វាក៏ដើម្បីសាកល្បងដែនកំណត់នៃកម្លាំងកាយ និងការតស៊ូរបស់ខ្លួនឯងឱ្យឈានដល់កម្រិតថ្មី។ ជាចុងក្រោយ គោលបំណងនៃការរត់ហាត់ប្រាណនៅតាមសួនច្បារមាត់ទន្លេគឺដើម្បីរស់នៅដោយមានសុភមង្គល និងមានអាយុយឺនយូរជាមួយមនុស្សដែលយើងស្រឡាញ់។ ការរត់ហាត់ប្រាណនៅតាមសួនច្បារមាត់ទន្លេ តម្រូវឲ្យយើងមានសម្ភារៈចាំបាច់មួយចំនួន។ ស្បែកជើងរត់ដែលមានគុណភាពខ្ពស់គឺជាសម្ភារៈសំខាន់បំផុតដើម្បីការពារសន្លាក់ និងបាតជើងពីការឈឺចាប់។ ខោអាវកីឡាដែលធ្វើពីសាច់ក្រណាត់ស្រាល និងអាចជក់ញើសបានល្អ ជួយឱ្យរាងកាយត្រជាក់ និងមានផាសុកភាព។ ស្រោមជើងកីឡាដែលមានកម្រាស់ល្មមជួយកាត់បន្ថយការកកិតរវាងជើង និងស្បែកជើងដែលនាំឱ្យរលាត់ស្បែក។ ដបទឹកខ្នាតតូចគឺជាសម្ភារៈចាំបាច់សម្រាប់ផ្តល់ជាតិទឹកដល់រាងកាយក្នុងអំឡុងពេលរត់ចម្ងាយឆ្ងាយ។ នាឡិកាឆ្លាតវៃ ជួយតាមដានចង្វាក់បេះដូង ចម្ងាយផ្លូវ និងបរិមាណកាឡូរីដែលបានដុតបំផ្លាញ។ កាសស្ដាប់ត្រចៀកឥតខ្សែជួយឱ្យយើងអាចស្ដាប់តន្ត្រី ឬមេរៀនផ្សេងៗដើម្បីបង្កើនភាពរីករាយក្នុងពេលរត់។ កាបូបដាក់ស្មាតហ្វូននៅនឹងដើមដៃ ជួយឱ្យយើងធ្វើចលនាបានងាយស្រួលដោយមិនបាច់កាន់ទូរសព្ទ។ មួកកីឡាជួយការពារកម្ដៅថ្ងៃ និងការពារកុំឱ្យញើសហូរចូលភ្នែកដែលបង្កឱ្យមានការរំខាន។ វ៉ែនតាការពារកម្ដៅថ្ងៃជួយការពារភ្នែកពីកាំរស្មីយូវី និងធូលីដីនៅតាមដងផ្លូវមាត់ទន្លេ។ កន្សែងតូចសម្រាប់ជូតញើស គឺជាសម្ភារៈដែលជួយរក្សាអនាម័យផ្ទាល់ខ្លួនក្នុងពេលហាត់ប្រាណ។ ក្រែមការពារកម្ដៅថ្ងៃជួយការពារស្បែកពីការរលាក និងការខូចខាតដែលបណ្ដាលមកពីពន្លឺព្រះអាទិត្យខ្លាំង។ កាបូបស្ពាយតូចសម្រាប់ដាក់សោរផ្ទះ លុយកាក់ និងសម្ភារៈសំខាន់ៗផ្សេងទៀតដោយសុវត្ថិភាព។ អាវចំណាំងផ្លាតពន្លឺ គួរតែពាក់ប្រសិនបើអ្នកចូលចិត្តរត់នៅពេលយប់ ឬពេលមេឃងងឹតខ្លាំង។ ទ្រនាប់ការពារជង្គង់ អាចចាំបាច់សម្រាប់អ្នកដែលមានបញ្ហាសន្លាក់ ឬអ្នកដែលរត់យូរពេក។ ម៉ាសការពារក្នុងករណីដែលមានធូលីហុយខ្លាំង ដើម្បីការពារប្រព័ន្ធដកដង្ហើមឱ្យបានល្អ។ បង់បិទដំបៅ និងថ្នាំលាបសាច់ដុំ គួរមានជាប់ក្នុងកាបូបសម្រាប់ដោះស្រាយបញ្ហាចៃដន្យ។ ស្រោមដៃកីឡាអាចជួយបានច្រើនក្នុងករណីដែលមេឃត្រជាក់ខ្លាំងនៅពេលព្រឹកព្រលឹម។ សម្លៀកបំពាក់សម្រាប់ផ្លាស់ប្តូរក្រោយពេលរត់រួច ដើម្បីជៀសវាងក្លិនមិនល្អ ឬ កើតមេរោគដោយសារញើស។ ការត្រៀមសម្ភារៈឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ នឹងធ្វើឱ្យការរត់របស់អ្នកប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ សកម្មភាពដំបូងនៃការរត់ហាត់ប្រាណនៅតាមសួនច្បារមាត់ទន្លេ គឺការកម្តៅសាច់ដុំ រយៈពេល ៥ ទៅ ១០ នាទី ដើម្បីត្រៀមរាងកាយឱ្យរួចរាល់។ ការដើរយឺតៗនៅដើមទី ជួយឱ្យចង្វាក់បេះដូងកើនឡើងជាលំដាប់ដោយមិនបង្កឱ្យមានការតក់ស្លុត។ ចាប់ផ្ដើមរត់ក្នុងល្បឿនយឺត ដើម្បីរក្សាកម្លាំងសម្រាប់ចម្ងាយផ្លូវវែងឆ្ងាយដែលនៅខាងមុខ។ ការរក្សាដង្ហើមឱ្យបានវែង និងទៀងទាត់តាមរយៈច្រមុះ ជួយឱ្យយើងមិនងាយហត់ និងមានកម្លាំងរត់បានយូរ។ សកម្មភាពរត់កាត់មុខព្រះបរមរាជវាំង ផ្ដល់នូវអារម្មណ៍ដ៏អស្ចារ្យជាមួយស្ថាបត្យកម្មដ៏វិចិត្រនៃប្រទេសកម្ពុជា។ យើងត្រូវរត់នៅខាងស្ដាំដៃជានិច្ច និងទុកផ្លូវឱ្យអ្នកដើរ ឬអ្នករត់ដទៃទៀត ដើម្បីរក្សាសណ្ដាប់ធ្នាប់សួនច្បារ។ ការញញឹម និងការងក់ក្បាលរាក់ទាក់ដាក់អ្នករត់ដទៃទៀត បង្កើតនូវបរិយាកាសដ៏កក់ក្ដៅក្នុងសហគមន៍។ សកម្មភាពឈប់សម្រាកញ៉ាំទឹកបន្តិចម្ដងៗ ជួយរក្សាតុល្យភាពជាតិទឹកក្នុងខ្លួនឱ្យបានថេរជានិច្ច។ ការរត់ផ្លាស់ប្តូរល្បឿន ជួយដុតបំផ្លាញកាឡូរីបានច្រើនក្នុងរយៈពេលខ្លី។ សកម្មភាពគយគន់ទូកដរ និងសកម្មភាពនេសាទនៅលើផ្ទៃទន្លេ ធ្វើឱ្យការរត់មិនមានភាពធុញទ្រាន់។ យើងគួរតែរត់ដោយងើបក្បាលឱ្យត្រង់ និងរក្សាស្មាឱ្យធូរស្រាល ដើម្បីជៀសវាងការឈឺចាប់ផ្នែកខ្នង។ សកម្មភាពចុះជណ្ដើរ ឬឡើងទួលនៅតាមមាត់ទន្លេ ជួយបង្កើនកម្រិតពិបាកនៃការហាត់ប្រាណ។ ការស្ដាប់សំឡេងរលកទឹកទន្លេបោកប៉ះច្រាំង ជួយឱ្យចិត្តគំនិតមានភាពស្ងប់ និងមានសមាធិខ្ពស់។ បន្ទាប់ពីរត់រួច ត្រូវបន្តដើរយឺតៗ ដើម្បីឱ្យរាងកាយត្រលប់មកសភាពដើមវិញដោយសុវត្ថិភាព។ សកម្មភាពយឺតសាច់ដុំ ក្រោយពេលរត់រួច ជួយកាត់បន្ថយការរមួលក្រពើ និងការឈឺចាប់សាច់ដុំ។ ការកត់ត្រាចម្ងាយផ្លូវ និងពេលវេលាដែលសម្រេចបាន ដើម្បីតាមដានការរីកចម្រើននៃសមត្ថភាពខ្លួនឯង។ ការលាងមុខ និងសម្រាកញ៉ាំអាហារពេលព្រឹកដ៏មានសុខភាពល្អ បន្ទាប់ពីការរត់ត្រូវបានបញ្ចប់។ ការចែករំលែកបទពិសោធន៍រត់នៅមាត់ទន្លេលើបណ្ដាញសង្គម ដើម្បីលើកទឹកចិត្តអ្នកដទៃឱ្យមកហាត់ប្រាណ។ សកម្មភាពចូលរួមសម្អាតបរិស្ថានដោយរើសសម្រាមដែលឃើញនៅតាមផ្លូវរត់ ដើម្បីសួនច្បារស្អាត។ ការតាំងចិត្តរត់ឱ្យបានដល់គោលដៅដែលបានកំណត់ គឺជាជ័យជម្នះដ៏ធំបំផុតលើចិត្តខ្លួនឯង។ ការរត់ហាត់ប្រាណនៅតាមសួនច្បារមាត់ទន្លេ មានសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើន។ ការរត់នៅមាត់ទន្លេជួយពង្រឹងប្រព័ន្ធសរសៃឈាមបេះដូង និងកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង។ អត្ថប្រយោជន៍ដ៏ធំគឺការបង្កើនមេតាបូលីសក្នុងរាងកាយ ដែលជួយឱ្យការរំលាយអាហារដំណើរការបានល្អ។ សារៈសំខាន់ផ្លូវចិត្តគឺការកាត់បន្ថយអាការៈបាក់ទឹកចិត្ត និងការបង្កើនសេចក្ដីសុខតាមរយៈសារធាតុដូប៉ាមីន។ ការរត់ជួយឱ្យយើងមានគុណភាពនៃការគេងកាន់តែល្អ និងស្កប់ស្កល់ជាងមុននៅពេលយប់។ វាជួយពង្រឹងប្រព័ន្ធភាពស៊ាំ ធ្វើឱ្យយើងមិនងាយនឹងផ្ដាសាយ ឬឈឺក្បាលវិលមុខឡើយ។ ការរត់នៅមាត់ទន្លេជួយឱ្យយើងមានរាងកាយមាំមួន និងមានភាពជឿជាក់លើរូបរាងកាយរបស់ខ្លួនឯង។ វាផ្ដល់នូវឱកាសក្នុងការស្រូបយកខ្យល់អាកាសធម្មជាតិ ដែលល្អជាងការហាត់ប្រាណក្នុងបន្ទប់ម៉ាស៊ីនត្រជាក់។ សារៈសំខាន់សម្រាប់សង្គមគឺការកសាងសហគមន៍ដែលឱ្យតម្លៃលើសុខភាព និងការរស់នៅប្រកបដោយគុណភាព។ ការរត់ជួយពង្រឹងឆ្អឹង និងសន្លាក់ឱ្យមានភាពរឹងមាំ ដែលជួយការពារជំងឺពុកឆ្អឹងនៅពេលចាស់ទៅ។ អត្ថប្រយោជន៍ហិរញ្ញវត្ថុគឺវាជាការហាត់ប្រាណដែលមិនតម្រូវឱ្យចំណាយប្រាក់បង់ថ្លៃសមាជិកក្លឹបឡើយ។ វាជួយឱ្យយើងមានស្មារតីរឹងប៉ឹង និងមានភាពអត់ធ្មត់ខ្ពស់ក្នុងការប្រឈមមុខនឹងបញ្ហាក្នុងជីវិត។ ការរត់នៅមាត់ទន្លេជួយឱ្យយើងបានឃើញសម្រស់ទីក្រុងភ្នំពេញក្នុងជ្រុងដ៏ស្រស់ស្អាតបំផុត។ វាជួយបង្កើនកម្រិតអុកស៊ីហ្សែនក្នុងឈាម ដែលធ្វើឱ្យស្មារតីស្រស់ថ្លា និងមានការចងចាំល្អ។ ការរត់ជាទៀងទាត់ជួយឱ្យរាងកាយមានភាពយឺតយ៉ាវ និងមិនងាយមានអាការៈឈឺចង្កេះ ឬឈឺខ្នង។ វាជួយឱ្យយើងមានទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន តាមរយៈការធ្វើសកម្មភាពរួមគ្នាក្នុងទីសាធារណៈ។ សារៈសំខាន់សម្រាប់ការកម្សាន្តគឺវាជាការសម្រាកពីអេក្រង់ទូរសព្ទ និងកុំព្យូទ័រដ៏មានប្រសិទ្ធភាព។ ការរត់ជួយឱ្យយើងមានវិន័យក្នុងការគ្រប់គ្រងពេលវេលា និងការចាត់ចែងជីវិតឱ្យមានរបៀបរៀបរយ។ វាជួយឱ្យយើងមានភាពក្មេងជាងវ័យ និងមានស្បែកភ្លឺថ្លាដោយសារចរន្តឈាមរត់បានល្អ។ អត្ថប្រយោជន៍សម្រាប់ទេសចរណ៍គឺការបង្ហាញពីភាពទាក់ទាញនៃតំបន់មាត់ទន្លេទៅកាន់ភ្ញៀវបរទេស។ ការរត់គឺជាការវិនិយោគដ៏ចំណេញបំផុតសម្រាប់សុខភាព ដែលនឹងផ្ដល់ផលឱ្យយើងពេញមួយជីវិត។ ការរត់នៅមាត់ទន្លេភ្នំពេញបានក្លាយជានិមិត្តរូបនៃជីវិតសម័យថ្មីដែលផ្សារភ្ជាប់នឹងសុខភាព។ យើងគួរតែលើកទឹកចិត្តឱ្យមានការបង្កើតកម្មវិធីរត់ប្រណាំងខ្នាតតូចនៅមាត់ទន្លេឱ្យបានញឹកញាប់។ ការរក្សាអនាម័យសួនច្បារមាត់ទន្លេ គឺជាកាតព្វកិច្ចរបស់អ្នករត់ហាត់ប្រាណគ្រប់រូប។ យើងត្រូវមានភាពស្មោះត្រង់នឹងគោលដៅរបស់ខ្លួនឯង ទោះបីជាពេលខ្លះមានអារម្មណ៍ខ្ជិលច្រអូសក៏ដោយ។ ការរត់នៅពេលមេឃស្រទុំ ឬមានភ្លៀងរលឹមតិចៗ ផ្ដល់នូវអារម្មណ៍ប្លែក និងរំភើបម្យ៉ាងម្នាក់។ សួនច្បារមាត់ទន្លេគឺជាទីកន្លែងដែលគ្មានការរើសអើង គ្រប់គ្នាអាចមករត់បានដោយសេរីភាព។ យើងគួរតែបបួលសមាជិកគ្រួសារឱ្យមកហាត់ប្រាណជាមួយគ្នា ដើម្បីកសាងសុខភាពគ្រួសារទាំងមូល។ ការរត់មិនមែនដើម្បីឈ្នះអ្នកដទៃទេ ប៉ុន្តែគឺដើម្បីឈ្នះលើភាពទន់ជ្រាយរបស់ខ្លួនឯងកាលពីមុន។ ការប្រើប្រាស់កង់ ឬការដើរមកមាត់ទន្លេជំនួសឱ្យការប្រើម៉ូតូ គឺជាការហាត់ប្រាណបន្ថែមដ៏ល្អ។ យើងគួរតែផ្ដល់កម្លាំងចិត្តដល់អ្នកដែលទើបតែចាប់ផ្ដើមរត់ ដោយការផ្ដល់ស្នាមញញឹម និងពាក្យលើកទឹកចិត្ត។ ការរត់ក្បែរទឹកបង្ហាត់ឱ្យយើងចេះអត់ធ្មត់ និងខំប្រឹងបន្តដំណើរទៅមុខជានិច្ច ទោះបីជាមានការនឿយហត់ក្នុងជីវិតយ៉ាងណាក៏ដោយ។ ក្ដីសង្ឃឹមចង់បានផ្លូវរត់ដែលវែងឆ្ងាយ និងមានសោភ័ណភាពស្រស់បំព្រងនៅតាមមាត់ទន្លេ សម្រាប់ពលរដ្ឋហាត់ប្រាណ។ ការហាត់ប្រាណជាការរស់នៅប្រកបដោយសិល្បៈដែលផ្ដល់នូវភាពស្រស់ស្រាយ និង ក្ដីសង្ឃឹមជានិច្ចសម្រាប់ជីវិតរស់នៅឱ្យមានន័យ។ ទោះបីជាពិភពលោកប្រែប្រួលយ៉ាងណា សុខភាពនៅតែជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលត្រូវថែរក្សា។ ការរត់នៅមាត់ទន្លេជួយឱ្យយើងយល់ដឹងពីតម្លៃនៃសន្តិភាព និងការអភិវឌ្ឍនៃទីក្រុងភ្នំពេញ។ យើងត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ចចំពោះសុវត្ថិភាពផ្ទាល់ខ្លួនក្នុងពេលរត់ក្នុងទីសាធារណៈ។ ការជ្រើសរើសរបបអាហារដែលល្អ នឹងជួយជម្រុញឱ្យការរត់ហាត់ប្រាណកាន់តែមានប្រសិទ្ធភាពទ្វេដង។ ការបោះជំហាននីមួយៗនៅមាត់ទន្លេប្រៀបដូចជាការកសាងនូវគ្រឹះសុខភាពដ៏រឹងមាំ និង បង្កើតភាពស្រស់បំព្រងសម្រាប់ជីវិតផ្ទាល់ខ្លួន។ ការរត់នឹងផ្លាស់ប្តូរជីវិតរបស់អ្នកឱ្យកាន់តែមានអត្ថន័យ និងមានភាពស្រស់បំព្រងលើសពីការរំពឹងទុក។ ជាចុងក្រោយ ចូររួមគ្នារត់ដើម្បីសុខភាព ដើម្បីមិត្តភាព និងដើម្បីមាត់ទន្លេភ្នំពេញដ៏ស្រស់ត្រកាលរបស់យើង។ ការរត់ហាត់ប្រាណតាមមាត់ទន្លេជួយផ្ដល់នូវតុល្យភាពរវាងសុខភាពកាយ និង ស្មារតីឱ្យមានភាពល្អប្រសើរក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ តាមរយៈការរៀបចំសម្ភារៈត្រឹមត្រូវ និងការតាំងចិត្តខ្ពស់ក្នុងការហាត់ប្រាណជាប្រចាំ យើងមិនត្រឹមតែទទួលបាននូវសុខភាពមាំមួន និងរាងកាយស្អាតបាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានស្រូបយកថាមពលវិជ្ជមានពីធម្មជាតិ និងបរិយាកាសជុំវិញខ្លួន។។ ការស្រូបយកកម្លាំងចិត្តពីធម្មជាតិជុំវិញខ្លួនជួយឱ្យផ្លូវចិត្តស្រស់ថ្លា និង មានភាពស្វាហាប់ក្នុងការតស៊ូជាមួយការងារប្រចាំថ្ងៃ។ ការរត់នៅមាត់ទន្លេគឺជាការបង្ហាញពី សកម្មភាពរស់នៅដ៏មានតម្លៃ ដែលគ្រប់គ្នាគួរតែសាកល្បង ដើម្បីកសាងជីវិតមួយដែលពោរពេញដោយសុភមង្គល និងនិរន្តរភាព។